នៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ សំពត់ មិនត្រឹមតែជាបំណែកក្រណាត់សម្រាប់គ្របបិទបាំងរាងកាយនោះទេ។ វាគឺជាបេះដូងនៃភាពឆើតឆាយរបស់នារីខ្មែរ ជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌ដ៏សម្បូរបែប។ និងជាសញ្ញានៃអត្តសញ្ញាណជាតិដ៏រឹងមាំរបស់ខ្មែរយើងផងដែរ។ ការស្លៀកពាក់សំពត់ត្រូវបានគេមើលឃើញថាជាទម្រង់សិល្បៈមួយដែលឆ្លុះបញ្ចាំងពីរសនិយម និងភាពប៉ិនប្រសប់របស់ស្ត្រី។ រាល់ផ្នត់សំពត់ គ្រប់ពណ៌ចម្រុះ និងគ្រប់លំនាំឆ្លាក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ។ សំពត់បានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីពិធីបុណ្យប្រពៃណីផ្សេងៗ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ សំពត់បានវិវត្តន៍ពីសម្លៀកបំពាក់ប្រចាំថ្ងៃទៅជាសញ្ញាណវប្បធម៌ដ៏សំខាន់។ ស្ត្រីខ្មែរបុរាណបានស្លៀកសំពត់ជាតំណាងនៃភាពបរិសុទ្ធ ភាពថ្លៃថ្នូរ និងជាកម្លាំងចលករនៃសង្គម។ និមិត្តរូបនៃសំពត់បានចាក់ឫសយ៉ាងជ្រៅនៅក្នុងជំនឿប្រពៃណីនិងសាសនា។ ការស្លៀកសំពត់ត្រូវបានគេចាត់ទុកជាកិត្តិយស ជាពិសេសនៅពេលចូលរួមក្នុងពិធីសាសនាធំៗ។ លំនាំលើសំពត់តែងឆ្លុះបញ្ចាំងពីធម្មជាតិដូចជាផ្កា ដើមឈើ និងសត្វ។ ពណ៌ដែលប្រើប្រាស់លើសំពត់ក៏មានអត្ថន័យផ្ទាល់ខ្លួនទៅតាមជំនឿផងដែរ។ សំពត់មិនត្រឹមតែជារបស់របរប្រើប្រាស់នោះទេ តែជាបេតិកភណ្ឌដែលត្រូវថែរក្សា។ វាបានក្លាយជាមរតកបន្តពីជំនាន់មួយទៅជំនាន់មួយ។ ស្ត្រីខ្មែរបានបន្តរក្សាទំនៀមទម្លាប់ស្លៀកសំពត់នេះយ៉ាងខ្ជាប់ខ្ជួន។ វាបង្ហាញពីការគោរពចំពោះឫសគល់វប្បធម៌ដ៏ចំណាស់របស់ខ្លួន។ សំពត់ជាតំណាងអត្តសញ្ញាណដែលមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ សំពត់ប្រពៃណីខ្មែរមានច្រើនបែប ច្រើនយ៉ាង និងត្រូវបាននិយមប្រើប្រាស់តាមសម័យកាល។ សព្វថ្ងៃសំពត់ហូល ផាមួង សារុង ទទួលបានការពេញនិយមជាងគេ។ ហើយក្រណាត់ហូល ឬផាមួងនេះទៀតសោត ត្រូវបានគេយកទៅច្នៃជាអាវជាដើម។ ក្រៅពីសំពត់ហូល ផាមួងនេះ ខ្មែរក៏មានប្រភេទសំពត់ច្រើនប្រភេទទៀតដូចជា, សារបាប់, ផាឌិប ឬខៀន, សម្លុយ, ល្បើក, ព្រែ, អន្លូញ ជាដើម។ សំពត់ហូល ពាក្យថា«ហូល» ជាឈ្មោះសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាធលើកជាគោម។ ឬជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗតាមចំណេះ និងសេចក្តីពេញចិត្តនៃអ្នកត្បាញ។ ហើយសំពត់ហូលមានដូចជា ហូលប្រុស, ហូលស្រី និងហូលជរ។ សំពត់ហូលច្រើនត្រូវបានពាក់ក្នុងពិធីមង្គលការ និងពិធីបុណ្យសំខាន់ៗ។ វាបង្ហាញពីភាពថ្លៃថ្នូរ និងឋានៈខ្ពស់របស់ស្ត្រីដែលពាក់វា។ ចំណែកឯសំពត់ផាមួងវិញ ជាសំពត់សូត្រមួយប្រភេទមានព័ណ៌លាតផ្សេងៗសម្រាប់ស្លៀក។ ជាសំពត់មួយប្រភេទទៀតដែលពេញនិយមដោយសារតែភាពរលោងរបស់វា។ សំពត់ផាមួងមានពណ៌សុទ្ធ ឬមានក្បាច់តិចតួចប៉ុន្តែផ្តល់នូវភាពប្រណីត។ វាត្រូវបានប្រើប្រាស់ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងពិធីផ្លូវការផងដែរ។ រីឯសំពត់ សារបាប់វិញជាសំពត់មានសាច់ក្រាស់ធ្ងន់ ត្បាញដោយសូត្រលាយចេសមាសឬចេសប្រាក់។ និងលើកជាគោមរំលេចដោយក្បាច់រចនា និងមានតម្លៃខ្ពស់។ ក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត សំពត់ប្រភេទនេះ ក៏ត្រូវបានគេហៅចរបាប់ ឬចារបាប់ ក៏មាន។ ដោយឡែកសំពត់ «ខៀន» ឬ «ផាឌិប» វិញជាសំពត់ឆៅ ពោលគឺសំពត់ដែលគេត្បាញដោយអំបោះឆៅ ឥតឱ្យបាយជូរ (ត្បាញដោយគ្រឿងចក្រ) ។ ខ្មែរក្នុងសម័យពីដើមក៏ត្បាញសំពត់ប្រភេទនេះដែរ ប៉ុន្តែមានឱ្យបាយជូរថែមទៀតផង។ លុះកាលក្រោយមក សំពត់បរទេសប្រភេទនេះ បានផ្សាយមកដល់ប្រទេសសៀមជាមុន សៀមហៅសំពត់នេះថា ផាឌិប។ ពេលផ្សាយពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជា ខ្មែរក៏ហៅ ផាឌិប តាមសៀមផងដែរ។ បន្ទាប់ពីនោះមក មានសំពត់សបរទេសមួយប្រភេទផ្សេងទៀត សាច់ម៉ដ្ឋល្អជាងផាឌិបបានផ្សាយចូលមកដល់កម្ពុជា ខ្មែរក៏ហៅសំពត់ប្រភេទក្រោយថា «សំពត់ទេស» (ព្រោះមកពីបរទេសឬពីប្រទេសក្រៅ)។ លុះតៗតាមលំដាប់កាលមកទៀត សំពត់ទេសនោះកាន់តែមាន ច្រើនបែបមក។ ចំពោះសំពត់ទេសណាដែលល្អជាងមុន ខ្មែរក៏ហៅសំពត់នោះថា «ទេសឯក»។ ទេសឯកនេះ ក៏កាន់តែមានច្រើនបែបឡើង ឈ្មោះផ្សេងៗគ្នាក៏ចេះតែមានច្រើនឡើងតាមលំដាប់កាល ដូចជា ទេសឯកសំបកទទិម, ទេសឯកផ្កា ជាដើម។ បន្ទាប់់មកទៀតគឺសំពត់ល្ប់ើកពាក្យថា«ល្បើក» ជាឈ្មោះសំពត់មួយប្រភេទដែលត្បាញលើកសាច់ ជាក្បាច់រំលេចផ្កានិងជរ, សម្រាប់បុរសស្លៀក។ ម្យ៉ាងវិញទៀតសំពត់ «ព្រែ» ជាឈ្មោះសំពត់មួយបែបដែលធ្វើពីសូត្រ មានដូចជាព្រែលាត ឬព្រែផ្កា។ សំពត់អំបោះមួយបែបក៏ហៅ ព្រែដែរ គឺព្រែអំបោះ។ មួយវិញទៀតសំពត់ «អន្លូញ» ក៏ជាសំពត់ស្លៀករបស់ខ្មែរដែរសំពត់អន្លូញមានច្រើនប្រភេទគឺ អន្លូញស្មើ, អន្លូញមក្លាំ, អន្លូញប៉ប៉ក។ អន្លូញស្មើ គឺជាសំពត់អន្លូញត្បាញចម្រុះព័ណ៌អំបោះឬសូត្រ ចាក់និងអន្ទងខុសគ្នាប៉ុន្តែស្មើភាគគ្នា។ ឬត្បាញចាក់និងអន្ទងលាយសូត្រនិងអំបោះឆ្លាស់ពីរសរសៃៗស្មើគ្នា។ អន្លូញមក្លាំ ជាអន្លូញត្បាញចាក់ជាក្រឡាបួនជ្រុងល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ។ ចំណែកអន្លូញប៉ប៉ក ជាអន្លូញត្បាញដោយអំបោះអន្ទងសចាក់ខ្មៅសាច់គ្រើមៗ។ សំពត់ប្រភេទទាំងបីខាងលើនេះ ជាសំពត់សម្រាប់ស្លៀកប៉ុកប៉ឺនរបស់ប្រជាជនខ្មែរសម័យពីដើម ប៉ុន្តែសព្វថ្ងៃមិនមានវត្តមានសំពត់ប្រភេទនេះឡើយ។ គ្រប់ប្រភេទសំពត់ទាំងអស់សុទ្ធតែមានតម្លៃសិល្បៈនិងវប្បធម៌ខ្ពស់។ ការជ្រើសរើសប្រភេទសំពត់ដែលត្រឹមត្រូវអាចលើកសម្រស់ស្ត្រីអោយលេចធ្លោ។ សំពត់នីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួនដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត។ វាបង្ហាញពីភាពប៉ិនប្រសប់របស់អ្នកត្បាញដែលបានចំណាយពេលយ៉ាងយូរ។ ម្យ៉ាងវិញទៀតរបៀបស្លៀកសំពត់ក៏មានសារៈសំខាន់ណាស់ក្នុងការបង្កើនភាពឆើតឆាយរបស់ស្ត្រីខ្មែរផងដែរ។ សំពត់ចងក្បិន គឺជារបៀបស្លៀកដែលចាស់បុរាណនិងល្បីល្បាញបំផុត។ សំពត់ចងក្បិនជាទូទៅមានប្រវែងវែងជាងសំពត់ធម្មតា ចន្លោះពី ៣២០ ទៅ ៤០០ សង់ទីម៉ែត្រ។ វាមានលក្ខណៈជាក្រណាត់ដែលមិនទាន់ដេរភ្ជាប់មុខគ្នា។ ហើយ វាមិនត្រូវបានកាត់ដេរជាខោនោះទេ តែត្រូវបានស្លៀកដោយការរុំ និងចង។ ជារឿយៗគេតែងយក សំពត់ហូល ឬ សំពត់ផាមួង ដែលមានក្បាច់ល្អិតល្អន់ និងពណ៌ស្រស់ឆើតឆាយមកស្លៀក។ ការជ្រើសរើសក្រណាត់ដែលល្អជួយបង្កើនភាពប្រណីតរបស់ក្បិន។ សំពត់ក្បិននេះត្រូវបានប្រើប្រាស់ទាំងបុរសនិងស្ត្រីក្នុងសម័យបុរាណ។ តែបច្ចុប្បន្ន វាត្រូវបានគេឃើញស្លៀកជាទូទៅដោយនារីខ្មែរ។ ការស្លៀកសំពត់ចងក្បិនទាមទារនូវភាពប៉ិនប្រសប់និងការយកចិត្តទុកដាក់បំផុត។ ដំបូងគេត្រូវយកសំពត់មកស្លៀកលើខ្លួនដោយទុកជាយសងខាងឲ្យមានប្រវែងវែងជាងគ្នាបន្តិចកុំឲ្យស្មើរគ្នា។ បន្ទាប់មកវាស់សំពត់ប្រវែងមួយហាត់ដៃពីចង្កេះរួចចាប់ផ្ទៃសំពត់ចំកន្លែងដែលវាស់ស្មើមួយហាត់នោះមកចងក្របួចជុំវិញចង្កេះឲ្យណែន។ ពេលចងហើយយកផ្ទៃសំពត់ដែលនៅសល់ទាំងពីរមូរចូលគ្នាជាក្បិនឲ្យតូចស្មើរនិងណែនស្អាតរួចបត់ទៅក្រោយតាមប្រឡោះជើង នេះគឺជាចំណុចសំខាន់ដែលធ្វើអោយសំពត់ក្លាយជាក្បិន។ នៅពេលដែលមូរក្បិននេះផងដែរគេត្រូវកន្ធែកជើងឲ្យរាងធំបន្តិចទើបសល់ផ្ទៃសំពត់រាងធំនៅពេលដែលស្លៀកហើយមានភាពងាយស្រួលក្នុងការដើរ។ ពេលបត់ទៅក្បិនទៅក្រោយហើយគេត្រូវបត់ជើងផ្នែកខាងក្រោយសំពត់ចូលទៅក្នុង។ ហើយរៀបចំកន្ទុយក្បិនឲ្យស្អាតមូរឲ្យតូចនិងស្មើរសាច់រួចគេត្រូវយកម្ជុលខ្ទាស់កន្ទុយក្បិនភ្ជាប់ជាមួយចង្កេះសំពត់។ ដោយឡែកកន្ទុយក្បិនដែលនៅសល់គេត្រូវបត់វាចូលទៅក្នុងសំពត់ រួចយកខ្សែរមកចងជុំវិញចង្កេះដើម្បីធានាថាក្បិនមានសភាពតឹងណែនល្អមិនរបូត។ ចុងក្រោយគេត្រូវពិនិត្យមើលជាយក្បិនដែលចងផ្នែកខាងមុខឲ្យមានសភាពស្អាតល្អមិនរញ៉េរញ៉ៃ។ ចំណែកឯរបៀបស្លៀកសំពត់បត់វិញគឺជារបៀបស្លៀកដែលសាមញ្ញជាងគេតែមានភាពទន់ភ្លន់។ ដំបូងគេត្រូវបត់សំពត់ពីឆ្វេងទៅស្តាំ ឬពីស្តាំទៅឆ្វេងហើយដាក់ជាផ្នត់។ របៀបស្លៀកនេះត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងជីវភាពប្រចាំថ្ងៃ។ ហើយវាផ្តល់នូវភាពងាយស្រួលនិងភាពសមសួនសម្រាប់ការងារប្រចាំថ្ងៃ។ រីឯរបៀបស្លៀក សំពត់ចងកៀក គឺជារបៀបស្លៀកដែលសមស្របសម្រាប់ពិធីផ្លូវការឬពិធីជប់លៀង។ គឺជាការចងសំពត់អោយណែនជុំវិញចង្កេះដើម្បីបញ្ចេញរាង។ របៀបស្លៀកនេះបង្ហាញពីភាពទាក់ទាញនិងភាពថ្លៃថ្នូរ។ វាអនុញ្ញាតឱ្យស្ត្រីបញ្ចេញនូវភាពស្រស់ស្អាតរបស់ពួកគេ។ រាល់របៀបស្លៀកទាំងអស់សុទ្ធតែមានសោភ័ណភាពរៀងៗខ្លួន។ ការជ្រើសរើសរបៀបស្លៀកត្រូវគិតពីឱកាសនិងរាងកាយរបស់អ្នកពាក់។ ការស្លៀកសំពត់ដោយភាពប៉ិនប្រសប់ក៏អាចលើកកម្ពស់សម្រស់របស់យើងបានផងដែរ។ ហើយវាក៏បង្ហាញពីភាពច្នៃប្រឌិតនិងចំណេះដឹងផ្នែកម៉ូដថែមទៀតផង។ សំពត់មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ស្តង់ដារសម្រស់របស់នារីខ្មែរ។ វាត្រូវបានគេមើលឃើញថាជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ភាពស្រស់ស្អាត។ សំពត់ជួយលើកកម្ពស់ភាពទន់ភ្លន់និងភាពថ្លៃថ្នូររបស់ស្ត្រី។ ការស្លៀកសំពត់បង្ហាញពីការគោរពចំពោះប្រពៃណីនិងវប្បធម៌។ សម្រស់ពិតប្រាកដមិនមែនត្រឹមតែរូបរាងខាងក្រៅនោះទេ វាស្ថិតនៅលើការគោរពតាមប្រពៃណីវប្បធម៌និងការថែរក្សាអត្តសញ្ញាណជាតិផងដែរ។ សំពត់គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការបញ្ចេញនូវសម្រស់ខាងក្នុងហើយ វាធ្វើឱ្យស្ត្រីមានទំនុកចិត្តនិងភាពជាខ្លួនឯង។ នៅក្នុងសង្គមខ្មែរ ស្ត្រីដែលស្លៀកសំពត់បានត្រឹមត្រូវគេរមែងទទួលបានគេកោតសរសើរពីមជ្ឈដ្ធានជុំវិញខ្លួន។ ហើយវាជាសញ្ញានៃការអប់រំនិងការយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីផងដែរ។ នៅក្នុងពិធីបុណ្យប្រពៃណីនានា សំពត់បានក្លាយជារបៀបស្លៀកពាក់ចាំបាច់មិនអាចខ្វះបាន។